សៀវភៅធ្វើម្ហូបដែលផ្ដោតលើរូបមន្តបុរាណខ្មែរមានសារៈសំខាន់ណាស់ក្នុងការរក្សា និងផ្សព្វផ្សាយនូវបេតិកភណ្ឌម្ហូបអាហារជាតិ។ ដែលសៀវភៅទាំងនេះត្រូវបានចងក្រងឡើងដោយអ្នកជំនាញ និងអង្គការនានាដើម្បីធានាថា រូបមន្តដែលមានតាំងពីបុរាណកាលមិនបាត់បង់ទៅតាមពេលវេលា។ ក្នុងចំណោមសៀវភៅដែលទទួលបានការចាប់អារម្មណ៍ខ្លាំង មានដូចជា សៀវភៅមុខម្ហូបខ្មែរ ដែលនិពន្ធដោយលោកស្រី ណារី លី។ សៀវភៅនេះមានលក្ខណៈពិសេសត្រង់ថា វាបានចងក្រងនូវរូបមន្តម្ហូបប្រពៃណីជាច្រើនដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ក្នុងគ្រួសារខ្មែរ ជាពិសេសបានបង្ហាញពីរបៀបធ្វើម្ហូបលក្ខណៈគ្រួសារបានយ៉ាងល្អិតល្អន់ថែមទៀតផង។ ក្រៅពីនេះ ក៏មានសៀវភៅ របៀបធ្វើម្ហូបបែបខ្មែរ ដែលរៀបចំឡើងដោយ គណៈកម្មាធិការអភិវឌ្ឍន៍ស្ដ្រីកម្ពុជាផងដែរ។ ដែលជាសៀវភៅសម្រាប់ផ្ដោតលើរូបមន្តម្ហូបងាយៗ និងមានរសជាតិឆ្ងាញ់ ដែលអាចធ្វើបានដោយប្រើប្រាស់គ្រឿងផ្សំក្នុងស្រុក។ សៀវភៅទាំងនេះមិនត្រឹមតែជាមគ្គុទ្ទេសក៍ធ្វើម្ហូបនោះទេ ប៉ុន្តែក៏ជាឯកសារដ៏សំខាន់ដែលបានកត់ត្រានូវរសជាតិពិតប្រាកដនៃម្ហូបអាហារខ្មែរផងដែរ។ នៅក្នុងសៀវភៅធ្វើម្ហូបតាមរូបមន្តបុរាណខ្មែរបានបង្ហាញពីខ្លឹមសារដ៏ទូលំទូលាយជាងបញ្ជីគ្រឿងផ្សំ និងរបៀបធ្វើ។ ដែលសៀវភៅទាំងនោះបានរៀបរាប់យ៉ាងលម្អិតអំពី រូបមន្តម្ហូបបុរាណ ជាច្រើនមុខដូចជា អាម៉ុក សម្លរកកូរ និងនំបញ្ចុក ជាដើម។ ការរៀបរាប់នោះមិនមែនត្រឹមតែរាយនាមគ្រឿងផ្សំនោះទេ ប៉ុន្តែថែមទាំងបានពន្យល់ពីរបៀបរៀបចំគ្រឿងផ្សំ ការកិនគ្រឿងដើម្បីទទួលបានរសជាតិល្អ និងបច្ចេកទេសធ្វើម្ហូបដែលបានបន្តពីដូនតា។ ក្រៅពីនេះ សៀវភៅទាំងនេះក៏បានពន្យល់ពី វត្ថុធាតុដើម និងគ្រឿងផ្សំពិសេសៗ ដែលប្រើក្នុងម្ហូបខ្មែរដូចជា រំដេង ស្លឹកគ្រៃ ម្សៅរមៀត និងប្រហុក ជាដើម។ អ្វីដែលកាន់តែពិសេសនោះ គឺសៀវភៅទាំងនេះបានបង្ហាញពី ប្រវត្តិ និងវប្បធម៌ នៃម្ហូបនីមួយៗ និងបានពន្យល់ពីរបៀបដែលម្ហូបអាហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងពិធីបុណ្យប្រពៃណី និងរដូវកាល។ ឧទាហរណ៍ ការបង្ហាញពីរបៀបធ្វើ ប្រហុក ឬ ទឹកប្រហុក បានឆ្លុះបញ្ចាំងពីរបៀបរស់នៅរបស់ប្រជាជនខ្មែរដែលរស់នៅតាមដងទន្លេ និងពឹងផ្អែកលើកសិកម្ម ។ ព្រមទាំងទំនៀមទម្លាប់នៃការទុកដាក់អាហារសម្រាប់រដូវប្រាំងផងដែរ។ ការអានសៀវភៅធ្វើម្ហូបតាមរូបមន្តបុរាណខ្មែរផ្ដល់នូវអត្ថប្រយោជន៍ និងចំណេះដឹងដ៏មានតម្លៃជាច្រើនដល់អ្នកអាន ដែលមានសារៈសំខាន់ទាំងក្នុងការរក្សាកេរដំណែល និងការបង្កើនជំនាញផ្ទាល់ខ្លួន។ សៀវភៅទាំងនេះដើរតួនាទីជាឯកសារប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សំខាន់ ដែលបានជួយ រក្សានូវបេតិកភណ្ឌម្ហូបអាហារខ្មែរ កុំឲ្យបាត់បង់តាមសម័យកាល។ ដូច្នេះហើយ សៀវភៅទាំងនេះគឺជាស្ពានដ៏រឹងមាំដែលភ្ជាប់ពីអតីតកាលទៅបច្ចុប្បន្ន ដើម្បីធានាថាកេរដំណែលម្ហូបខ្មែរនៅតែបន្តរស់រវើកសម្រាប់កូនចៅជំនាន់ក្រោយ។ លើសពីនេះ សៀវភៅទាំងនេះក៏ជួយ បង្កើនជំនាញធ្វើម្ហូប របស់អ្នកអានផងដែរ។ វាមិនត្រឹមតែបង្រៀនអ្នកឲ្យធ្វើតាមរូបមន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពន្យល់អំពីការថ្លឹងថ្លែងរសជាតិ ការរៀបចំគ្រឿងផ្សំឲ្យបានត្រឹមត្រូវផងដែរ។ តាមរយៈការអនុវត្តតាមសៀវភៅទាំងនេះ អ្នកអានអាចយល់ដឹងកាន់តែច្បាស់ពីវិធីសាស្ត្រចម្អិនអាហារបែបបុរាណ។ ដែលសៀវភៅទាំងនេះជាជំនាញដ៏មានតម្លៃដែលអាចអនុវត្តបានទាំងក្នុងគ្រួសារ និងសម្រាប់អាជីវកម្ម។ ដូច្នេះ សៀវភៅទាំងនេះបានផ្ដល់នូវចំណេះដឹងជាក់ស្ដែងដែលជួយឲ្យអ្នករាល់គ្នាអាចក្លាយជាចុងភៅដែលមានសមត្ថភាពក្នុងការចម្អិនម្ហូបខ្មែរដ៏ល្អ។ ចំណុចចុងក្រោយ សៀវភៅទាំងនេះបានជួយឲ្យអ្នកអាន យល់ដឹងកាន់តែច្បាស់ពីវប្បធម៌ និងទំនៀមទម្លាប់ របស់ខ្មែរតាមរយៈម្ហូបអាហារ។ ជារឿយៗ មុខម្ហូបនីមួយៗតែងតែមានប្រវត្តិ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពិធីបុណ្យប្រពៃណី ការគោរពដល់ដូនតា ឬរដូវកាលណាមួយ។ ការយល់ដឹងពីចំណុចទាំងនេះបានជួយឲ្យអ្នកអានអាចយល់ពីតម្លៃ និងអត្ថន័យនៃម្ហូបអាហារក្នុងសង្គមខ្មែរ។ ដូច្នេះហើយ សៀវភៅធ្វើម្ហូបមិនមែនគ្រាន់តែជាការណែនាំនោះទេ ប៉ុន្តែជាបង្អួចមួយដែលបើកឲ្យអ្នកអានមើលឃើញពីតម្លៃ និងអត្តសញ្ញាណនៃវប្បធម៌ខ្មែរ។